នំបញ្ចុកគឺជាអាហារមួយប្រភេទដែលប្រជាជនខ្មែរនិយមចូលចិត្តពិសាតាំងពីបុរាណកាលមកម្ល៉េះ។ ជាទូទៅ នំបញ្ចុកគេនិយមធ្វើពិសានៅពេលមានបុណ្យទានឬមានកម្មវិធីជួបជុំគ្រួសារសាច់ញាតិម្តងៗ។ ហើយនំបញ្ចុកក៏បានឆ្លុះបញ្ចាំងតាមរយៈអក្សរសិល្ប៏ដ៏ល្បីល្បាញរបស់ខ្មែរគឺរឿងធន់ជ័យដែលផ្សាភ្ជាប់ទៅនិងប្រវត្តិសាស្ត្រពិតរបស់ខ្មែរផងដែរ។ នៅតាមទីជនបទគេច្រើនពិសានំបញ្ចុកជាអាហារពេលព្រឹក។ នំបញ្ចុកជានំម្យ៉ាងដែលគេធ្វើឡើងពីម្សៅស្ងោររួចយកទៅបុកលាយជាមួយទឹក ហើយយកទៅចាក់ក្នុងប៉ែន រួចយកឈើសង្កត់ប៉ែនដើម្បីរោយឱ្យចេញជាសរសៃទម្លាក់ក្នុងទឹកពុះឱ្យឆ្អិន។ បន្ទាប់មកគេចាប់វាជាចង្វាយៗដាក់ក្នុងកញ្ច្រែងឱ្យស្ងួតទឹកជាការស្រេច។ នំបញ្ចុកមានរសជាតិឆ្ងាញ់និងសម្បូរជីវជាតិដោយសារគ្រឿងផ្សំផ្សេងៗទៀតដូចជា ទឹកសម្ល និងបន្លែរបោយជាដើម។ ហើយសម្លនំបញ្ចុកមានច្រើនប្រភេទដូចជា សម្លណាំយ៉ា សម្លប្រហើរ សម្លការី នំបញ្ចុកទឹកម្ហិច។